នំលម្អងចេក គឺជានំប្រពៃណីខ្មែរដែលមានរសជាតិផ្អែមស្រទន់ ព្រមទាំងមានឈ្ងុយក្លិនដូងលីងផងដែរ។ ជាពិសេសនោះ នំលម្អងចេកមានតម្លៃសមរម្យដែលយើងទាំងអស់គ្នាអាចទិញបរិភោគ ឬអាចធ្វើដោយខ្លួនឯងបាន។ បើយើងនិយាយអំពីគ្រឿងផ្សំសម្រាប់ធ្វើនំលម្អងចេកវិញ ទីមួយយើងត្រូវធ្វើស្នូល ហើយទីពីរគឺធ្វើសំបក។ ចំពោះ គ្រឿងផ្សំសម្រាប់ធ្វើស្នូលមានដូចជា សាច់ដូងកោសរួច ល្ងស ល្ងខ្មៅ ទឹក ស្ករត្នោត ឬស្ករស អំបិលជាដើម។ ចំណែក គ្រឿងផ្សំសម្រាប់ធ្វើសំបកវិញ យើងអាចកែច្នៃពណ៌សំបកនំទៅតាមពណ៌ដែលយើងចង់បានតាមរយៈគ្រឿងផ្សំនីមួយៗ។ ការធ្វើសំបកនំពណ៌បៃតង គ្រឿងផ្សំមានដូចជា ម្សៅអង្ករដំណើប ទឹក ស្លឹកតើយ។ ហើយការធ្វើសំបកនំពណ៌ខៀវ គ្រឿងផ្សំមានដូចជា ម្សៅអង្ករដំណើប ទឹក តែមេអំបៅ។ រីឯការធ្វើសំបកនំពណ៌ទឹកក្រូច គ្រឿងផ្សំមានដូចជា ម្សៅអង្ករដំណើប ទឹក ទឹកពណ៌សម្រាប់លាយជាមួយអាហារ ប្រហែលជា ២តំណក់ ឬលើសពីនេះតាមចិត្តរបស់អ្នក។ មួយវិញទៀត ការធ្វើសំបកនំពណ៌ស គ្រឿងផ្សំមានដូចជា ម្សៅអង្ករដំណើប និងទឹកធម្មតា ប៉ុណ្ណោះ។ យើងក៏អាចធ្វើសំបកនំ ពណ៌ផ្សេងពីនេះទៀតបានដែរ សំខាន់ឱ្យតែយើងមានគ្រឿងផ្សំគ្រប់គ្រាន់។ ភ្ជាប់ជាមួយគ្នានោះដែរ របៀបនៃការធ្វើនំលម្អងចេកគឺមានជាច្រើនដំណាក់កាល។ ដំណាក់កាលនៃការធ្វើស្នូលនំលម្អងចេក គឺជាដំបូងយើងត្រូវយកល្ងខ្មៅមកលីងឱ្យឈ្ងុយជាមុនសិន។ ចំណែក ល្ងសយើងក៏ត្រូវយកមកលីងឱ្យឈ្ងុយលាយជាមួយល្ងខ្មៅដោយបើកភ្លើងតិចៗ រហូតដល់វាឡើងពណ៍ក្រហម។ បន្ទាប់ពីលីងល្ងរួច យើងត្រូវយកសាច់ដូងកោសមកលីងឱ្យវាឡើងស្ងួតមានក្លិនឈ្ងុយដែរ។ ពេលយើង លីងសាច់ដូង រួចហើយ ទើបយើងអាចធ្វើ ស្នូលដូង ដែលជាផ្នែកសំខាន់សម្រាប់ធ្វើនំប្រពៃណីខ្មែរ គឺនំលម្អងចេក។ ជាដំំបូងយើងត្រូវចាក់ទឹកបន្តិច ប្រហែល ១ភាគ៤លីត្រ អំបិល ១ស្លាបព្រាកាហ្វេ រួចហើយយើងកូរអំបិលឱ្យរលាយនៅក្នុងទឹកនោះ ដោយបើកភ្លើងមធ្យម។ បន្ទាប់មក គឺត្រូវដាក់ស្ករត្នោត កូរវាឱ្យរលាយនៅក្នុងទឹកនោះដែរ។ ក្រោយពីស្ករត្នោតរលាយសព្វល្អហើយ យើងត្រូវចាក់សាច់ដូង ដែលលីងរួចចូលទៅជាមួយគ្នា ។ យើងត្រូវឆាសាច់ដូង នៅក្នុងទឹកស្ករនោះរហូតដល់វាដាច់ទឹក។ បន្ទាប់ពីនោះ យើងអាចដាក់ល្ងស ល្ងខ្មៅដែលលីងរួចនោះចូលទៅ រួចឆាត្រឡប់វាបន្ថែមទៀតជាការស្រេច។ ចំពោះស្នូលដូងនេះដែរ យើងអាចទុកវារាយ ឬពូតជាដុំវែងៗក៏បាន។ ឥឡូវ យើងមើលពីរបៀបលាយម្សៅធ្វើសំបកនំវិញម្តង ហើយចំពោះសំបកពណ៌បៃតង គឺយើងត្រូវយកម្សៅអង្ករដំណើប មកលាយជាមួយស្លឹកតើយដែលយើងបានចម្រាញ់យកតែទឹក។ ក្នុងការច្របល់ម្សៅជាមួយទឹក គឺយើងមិនត្រូវធ្វើឱ្យវាស្អិតពេកនោះទេ។ រីឯ សំបកនំពណ៌ខៀវដែលធ្វើឡើងពីផ្កាមេអំបៅវិញ គឺយើងធ្វើដូចសំបកនំពណ៌បៃតងដែរ ដោយយកម្សៅអង្ករដំណើប មកលាយជាមួយទឹកផ្កាមេអំបៅ រួចច្របល់វាឱ្យសព្វដោយមិនឱ្យវាស្អិតពេកនោះទេ។ ចំណែក សំបកនំពណ៌ទឹកក្រូច យើងត្រូវយកម្សៅអង្ករដំណើប ច្របល់ជាមួយទឹកពណ៌សម្រាប់លាយជាមួយអាហារអាចជា ពណ៌ ក្រហម ឬលឿង ហើយច្របល់វាចូលគ្នាឱ្យសព្វដូចទៅនឹងសំបកពណ៌ផ្សេងដែរ។ ចំណែកឯ សំបកនំពណ៌ស យើងត្រូវការតែទឹកធម្មតា បរិមាណតិចល្មមមកលាយជាអង្ករដំណើបទៅបានហើយ។ មិនតែប៉ុណ្ណោះ នៅក្នុងដំណើរការនៃការធ្វើនំលម្អងចេក យើងត្រូវប្រើភ្លើងកម្រិតទាបបំផុត។ មុននឹងយើងអាចចាក់ម្សៅនំចូល យើងត្រូវកម្តៅខ្ទះឱ្យឡើងក្តៅសិន។ បន្ទាប់មកទៀត យើងត្រូវយកម្សៅនំនោះ ទៅចាក់ក្នុងកន្រ្តងដែកដែលមានរន្ធតូចៗ ហើយរែងវានៅលើខ្ទះឱ្យមានរាងមូល និងមានកម្រាស់ស្មើគ្នា។ នៅពេលសាច់ម្សៅឆ្អិន យើងនឹងឃើញថា វាមានស្នាមប្រេះតូចៗចេញមក ដូច្នេះ យើងអាចដួសស្នូលដូងទៅដាក់នៅលើម្សៅបាន។ បើនិយាយអំពីបរិមាណស្នូលវិញ យើងអាចដាក់តិច ឬច្រើនទៅតាមចំណង់ចំណូលចិត្តរបស់យើង។ រួចហើយ យើងត្រូវយកវែកឆាទៅឆ្កឹះបត់សំបកនំឱ្យជិតម្ខាង ឬ បត់ឱ្យចេញជារាងមូល មួយទៀត នៅពេលបត់ សូមប្រុងប្រយ័ត្នពីព្រោះសំបកវាងាយនឹងបែកណាស់។ ចំពោះកម្ទេចកម្ទីដែលនៅសល់យើងមិនអាចយកវាទៅលាយជាម្សៅនំថ្មីបានទេ ។ យើងត្រូវដួសវាចោលសិន ចាំយកម្សៅថ្មីមករោយធ្វើម្តងទៀត។ យើងត្រូវធ្វើតាមដំណើរការនោះ រហូតដល់អស់ម្សៅ។